ការធ្វើស្រែអំបិល គឺជាមុខរបរដ៏ចំណាស់មួយនៅកម្ពុជា ដែលមានប្រវត្តិយូរលង់ណាស់មកហើយ ជាពិសេសនៅតាមតំបន់ឆ្នេរសមុទ្រ។ អំបិលជាទូទៅត្រូវបានគេប្រើប្រាស់សម្រាប់បរិភោគ សម្រាប់ឧស្សាហកម្មមួយចំនួន និងជាគ្រឿងផ្សំសំខាន់ក្នុងការកែច្នៃចំណីអាហារ ដូចជា ប្រហុក ផ្អក ត្រីងៀតជាដើម។ នៅកម្ពុជា ខេត្តចំនួនពីរដែលល្បីល្បាញជាងគេក្នុងការធ្វើស្រែអំបិលគឺ ខេត្តកំពត និងខេត្តកែប។ ចំពោះ ខេត្តកំពត ជាតំបន់ផលិតអំបិលដ៏ធំបំផុត និងមានគុណភាពល្អនៅកម្ពុជា។ អំបិលកំពតត្រូវបានគេស្គាល់ថាមានរសជាតិឆ្ងាញ់ និងមានភាពសុទ្ធល្អ។ រីឯខេត្តកែប ក៏ជាតំបន់ដែលមានសកម្មភាពធ្វើស្រែអំបិលគួរឱ្យកត់សម្គាល់ផងដែរ។ ជាការពិតណាស់ នៅប្រទេសកម្ពុជាគេពុំដែលស្រាវជ្រាវរកឃើញថាមានរ៉ែអំបិល នៅតំបន់ណាមួយឡើយ។ មូលហេតុដែលគេមិនដែលឃើំញមានតំបន់រ៉ែអំបិលនៅកម្ពុជានោះ គឺដោយសារប្រទេសកម្ពុជាមានឆ្នេរសមុទ្រគ្រប់គ្រាន់ ដែលអំណោយផលក្នុងការផលិតអំបិល។ នៅប៉ុន្មានឆ្នាំកន្លងមកនេះប្រទេសកម្ពុជាផលិតអំបិលបានជាមធ្យម ១២០ ០០០តោនក្នុងមួយឆ្នាំ។ ចំពោះ លទ្ធផលបែបនេះបង្ហាញឲ្យឃើញថាមានការកើនឡើងជាងឆ្នាំមុនៗ ព្រោះនៅឆ្នាំ២០០០ផលិតបានតែ៨០ ០០០ តោនប៉ុណ្ណោះ។ ការផលិតអំបិលនិងផលិតស្រូវផ្ទុយគ្នាស្រឡះដោយសារនៅរដូវភ្លៀងគេមិនអាចផលិតអំបិលបានឡើយ ។ ដូច្នេះហើយផលិតផលទាំងមូលនោះក៏អាស្រ័យតាមរាំងយូរ ឬភ្លៀងយូរផងដែរ។ ឆ្នាំណាដែលមានការរាំងយូរ ស្រែអំបិលទំហំមួយហិកតាអាចផលិតបាន៤០តោន តែបើភ្លៀងច្រើនពេក នោះបានមិនដល់១០តោនផងក៏មាន។ ជាទូទៅស្រែអំបិលលែងមានសកម្មភាពក្រោយពីចូលឆ្នាំហើយបន្តិច។ ចំពោះដំណើរការនៃការផលិតអំបិលមានជាច្រើនដំណាក់កាលដូចជា ការរៀបចំស្រែ ការបូមទឹកសមុទ្រចូលស្រែការបង្កើតគ្រីស្តាល់អំបិល និងការប្រមូលផល។ ការរៀបចំស្រែ មុនពេលចាប់ផ្តើមរដូវប្រាំង ដោយកសិករត្រូវភ្ជួររាស់ដីស្រែអំបិលឱ្យរាបស្មើល្អ និងជួសជុលទំនប់ទឹកដើម្បីកុំឱ្យទឹកប្រៃហូរចេញ ឬទឹកសាបហូរចូល។ ហើយស្រែអំបិលក៏ត្រូវបានបែងចែកជាច្រើនប្រភេទ ដែលមានទំហំខុសៗគ្នា ទៅតាមតម្រូវការជាក់ស្ដែងផងដែរ។ ការបូមទឹកសមុទ្រចូលស្រែ ដោយកសិករប្រើប្រាស់ម៉ូទ័រដើម្បីបូមទឹកសមុទ្រចូលទៅក្នុងស្រែដំបូងគេ ដែលជាស្រែស្តុកទឹក។ ហើយទឹកសមុទ្រដែលបានបូមចូលស្រែស្តុកទឹកត្រូវបានបញ្ជូនបន្ត និងចែកចាយពីស្រែមួយទៅស្រែមួយទៀតជាបន្តបន្ទាប់។ នៅក្នុងស្រែនីមួយៗ ទឹកនឹងចាប់ផ្តើមហួតបន្តិចម្ដងៗក្រោមពន្លឺថ្ងៃ ដែលធ្វើឱ្យកំហាប់អំបិលក្នុងទឹកកាន់តែខ្ពស់ឡើងៗ។ ដំណើរការនៃការហួតនេះអាចចំណាយពេលពី ១៥ ទៅ ២០ ថ្ងៃ ឬយូរជាងនេះ អាស្រ័យលើកម្ដៅថ្ងៃ។ ចំពោះ ការបង្កើតគ្រីស្តាល់អំបិល ដោយនៅពេលដែលទឹកមានកំហាប់ប្រៃខ្លាំង វានឹងត្រូវបានបញ្ជូនទៅកាន់ស្រែចុងក្រោយ ឬហៅថាស្រែពង្រីកគ្រីស្តាល់។ ឯស្រែចុងក្រោយ ឬហៅថាស្រែពង្រីកគ្រីស្តាល់ គឺជាកន្លែងដែលគ្រីស្តាល់អំបិលចាប់ផ្តើមកកើតឡើង និងប្រមូលផ្ដុំគ្នាជាដុំៗនៅលើបាតស្រែ។ ការប្រមូលផល នៅពេលដែលគ្រីស្តាល់អំបិលមានទំហំគ្រប់គ្រាន់ ដោយកសិករនឹងប្រើប្រាស់ចប ឬឧបករណ៍ផ្សេងៗទៀតដើម្បីកើបប្រមូលអំបិល។ ជាទូទៅ ការប្រមូលផលអំបិលអាចធ្វើបានម្តងក្នុងមួយថ្ងៃ ឬពីរថ្ងៃម្ដងនៅក្នុងរដូវប្រាំង។ អំបិលដែលប្រមូលបាន នឹងត្រូវគរទុកជាគំនរធំៗនៅក្បែរស្រែដើម្បីឱ្យទឹកស្រក់អស់។ ចំពោះ ការស្តុកទុក និងចែកចាយអំបិលដែលបានប្រមូលផលរួច អំបិលទាំងនោះនឹងត្រូវដឹកជញ្ជូនទៅកាន់ឃ្លាំងស្តុកទុក ឬលក់បន្តទៅឱ្យឈ្មួញ ដើម្បីចែកចាយទៅកាន់ទីផ្សារនានា។ យ៉ាងណាមិញ ការធ្វើស្រែអំបិលនៅកម្ពុជាក៏ជួបប្រទះបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជា ពឹងផ្អែកខ្លាំងលើអាកាសធាតុ តម្លៃអំបិលមិនស្ថិតស្ថេរ កង្វះកម្លាំងពលកម្ម និងការប្រកួតប្រជែងជាមួយអំបិលនាំចូលជាដើម។ ការធ្វើស្រែអំបិលនៅកម្ពុជាពឹងផ្អែកខ្លាំងលើអាកាសធាតុ តួយ៉ាងដូចជាការមានភ្លៀងធ្លាក់នៅរដូវប្រាំង ធ្វើឲ្យការប្រមូលផលអំបិលអាចនឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ចំពោះ តម្លៃអំបិលគឺមិនមានភាពស្ថិតស្ថេរទេ ដោយតម្លៃអំបិលអាចប្រែប្រួលទៅតាមរដូវ និងបរិមាណផលផងដែរ។ មួយវិញទៀតកង្វះកម្លាំងពលកម្មក៏ជាបញ្ហាធំមួយក្នុងការធ្វើស្រែអំបិលផងដែរ ដោយការងារធ្វើស្រែអំបិលជាការងារលំបាក និងទាមទារកម្លាំងខ្លាំង ដែលធ្វើឱ្យយុវជនមួយចំនួនមិនសូវចាប់អារម្មណ៍ ឬងាកទៅរកមុខរបរផ្សេងដែលងាយស្រួលជាងនេះ។ ការប្រកួតប្រជែងជាមួយអំបិលនាំចូល ដោយអំបិលនាំចូលខ្លះមានតម្លៃថោកជាង ដែលធ្វើឱ្យអំបិលក្នុងស្រុកជួបការលំបាកក្នុងការប្រកួតប្រជែង។ ក្រៅពីដំណើរការផលិត និងបញ្ហាប្រឈម ការធ្វើស្រែអំបិលក៏មានផលប៉ះពាល់ដល់បរិស្ថាន និងសង្គមផងដែរ។ ការធ្វើស្រែអំបិលអាចប៉ះពាល់ដល់បរិស្ថាន ដោយសារការកសាងស្រែអំបិលអាចផ្លាស់ប្តូរតំបន់ដីសើម ឬព្រៃកោងកាង ដែលជាជម្រកធម្មជាតិរបស់សត្វព្រៃជាច្រើនប្រភេទ ជាពិសេសបក្សី និងសត្វល្មូន។ ការកើនឡើងជាតិប្រៃក្នុងដី ដោយសារការធ្វើស្រែអំបិលជាប់ជាប្រចាំអាចបង្កើនកម្រិតជាតិប្រៃនៅក្នុងដីជុំវិញ ដែលធ្វើឱ្យដីនោះមិនអាចដាំដំណាំផ្សេងៗបាន។ ឯការបូមទឹកសមុទ្រចូលស្រែតម្រូវឱ្យប្រើប្រាស់ម៉ាស៊ីនបូមទឹក ដែលប្រើប្រាស់ប្រេងឥន្ធនៈ ឬអគ្គិសនី ដែលអាចរួមចំណែកដល់ការបំភាយឧស្ម័នផ្ទះកញ្ចក់ផងដែរ។ ផលប៉ះពាល់សង្គម ស្រែអំបិលផ្តល់ការងារដល់ប្រជាជនមូលដ្ឋាន ជាពិសេសក្នុងរដូវប្រាំង ដែលជាពេលវេលាដែលពួកគេអាចរកប្រាក់ចំណូលបន្ថែមពីលើការងារកសិកម្មផ្សេងៗ។ ការងារនៅក្នុងស្រែអំបិលជាទូទៅមានភាពលំបាក និងត្រូវប្រឈមនឹងកម្ដៅថ្ងៃខ្លាំង ដែលអាចប៉ះពាល់ដល់សុខភាពកម្មករ។ ជីវភាពរស់នៅ ជីវភាពរបស់កសិករធ្វើស្រែអំបិលមានភាពផុយស្រួយ ដោយសារតម្លៃអំបិលមិនស្ថិតស្ថេរ និងការពឹងផ្អែកខ្លាំងលើអាកាសធាតុ។ ដើម្បីធានានិរន្តរភាពនៃវិស័យស្រែអំបិលនៅកម្ពុជា មានកិច្ចខិតខំប្រឹងប្រែងមួយចំនួនដែលកំពុងត្រូវបានអនុវត្ត ឬគួរតែត្រូវបានពិចារណា៖ ចំពោះ ការធ្វើទំនើបកម្ម ដោយការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការបូមទឹក ការគ្រប់គ្រងទឹក ក៏បានជួយសម្រួលដល់ការងាររបស់កសិករផងដែរ ហើយវាក៏ជាផ្នែកមួយដែលធ្វើឲ្យកសិករមានកម្លាំងចិត្តក្នុងការប្រកបរបរនេះតទៅមុខទៀតផង។ ការអនុវត្តស្តង់ដារគុណភាពល្អិតល្អន់ និងការប្រើប្រាស់បច្ចេកទេសធ្វើអំបិលដែលធានាបាននូវភាពបរិសុទ្ធ អាចជួយបង្កើនតម្លៃ និងភាពប្រកួតប្រជែងរបស់អំបិលខ្មែរ។ ក្រៅពីអំបិលបរិភោគ ការកែច្នៃអំបិលទៅជាផលិតផលដែលមានតម្លៃបន្ថែម ដូចជា អំបិលសម្រាប់ងូតទឹក អំបិលគ្រឿងទេស ឬអំបិលសម្រាប់ប្រើប្រាស់ក្នុងវិស័យឧស្សាហកម្មផ្សេងៗ អាចជួយបង្កើនប្រាក់ចំណូលផងដែរ។ លើសពីនេះ ការធ្វើផែនការឱ្យបានល្អិតល្អន់សម្រាប់ការប្រើប្រាស់ដី ការការពារតំបន់ដីសើម និងការកាត់បន្ថយផលប៉ះពាល់បរិស្ថាន គឺជាគន្លឹះដ៏សំខាន់សម្រាប់និរន្តរភាពរយៈពេលវែង។ បន្ថែមពីនេះ ការផ្តល់ការបណ្តុះបណ្តាល បច្ចេកទេស ឥណទាន និងការជួយសម្រួលទីផ្សារ អាចជួយដល់កសិករធ្វើអំបិលឱ្យមានលទ្ធភាពប្រកួតប្រជែង និងកែលម្អជីវភាពរស់នៅ។ ការផ្សព្វផ្សាយពីសារៈសំខាន់នៃអំបិលខ្មែរ រួមទាំងគុណភាព រសជាតិ និងតួនាទីរបស់វាក៏ជារឿងមួយសំខាន់ផងដែរ។ ការផ្សព្វផ្សាយបែបនេះ វាអាចជំរុញឱ្យអ្នកប្រើប្រាស់គាំទ្រផលិតផលក្នុងស្រុកកាន់តែខ្លាំង។ សរុបមក ការធ្វើស្រែអំបិលនៅកម្ពុជាមិនត្រឹមតែជាឧស្សាហកម្មមួយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយនៃអត្តសញ្ញាណវប្បធម៌ និងប្រពៃណីរបស់ប្រជាជននៅតាមបណ្ដោយឆ្នេរផងដែរ។ បន្ថែមពីនេះ ការធានានិរន្តរភាពរបស់អំបិលទាមទារនូវការរួមបញ្ចូលគ្នារវាងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការគិតគូរពីបរិស្ថាន និងសង្គមផងដែរ។